ឆ្នាំងអ៊ុតធ្យូង គឺជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមួយប្រភេទ ដែលត្រូវបានប្រើប្រាស់ជាយូរយារណាស់មកហើយ ដើម្បីអ៊ុតសម្លៀកបំពាក់ឱ្យរាបស្មើ និងមានសណ្ដាប់ធ្នាប់។ ទោះបីជាបច្ចុប្បន្នមានឆ្នាំងអ៊ុតអគ្គិសនីទំនើបៗជាច្រើនប្រភេទក៏ដោយ ឆ្នាំងអ៊ុតធ្យូងនៅតែត្រូវបានគេប្រើប្រាស់នៅតាមតំបន់មួយចំនួន ជាពិសេសនៅតំបន់ជនបទ ឬដោយអ្នកដែលចូលចិត្តវិធីសាស្ត្របែបប្រពៃណី។ ជំនាន់មុន ឆ្នាំងអ៊ុតត្រូវបានបង្កើតឡើងពីដែក ឬលង្ហិន ដែលមានរូបរាងដូចជាខ្ទះតូចមួយ មានដៃកាន់ ហើយគេដាក់ធ្យូងក្តៅ ឬដែកក្តៅចូលទៅក្នុងនោះដើម្បីកម្ដៅ។ នៅកម្ពុជា ឆ្នាំងអ៊ុតធ្យូងបានក្លាយជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេសមុនពេលអគ្គិសនីមានការផ្គត់ផ្គង់ទូលំទូលាយ។ ឆ្នាំងអ៊ុតធ្យូងមានរចនាសម្ព័ន្ធសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ជាធម្មតាឆ្នាំងអ៊ុតដែកត្រូវបានធ្វើពីដែកដែលជាលោហៈធ្ងន់ និងរក្សាកម្ដៅបានល្អ។ ចំពោះ តួឆ្នាំងអ៊ុត ជាដុំដែកធ្ងន់ដែលផ្ទុកកម្ដៅបានល្អ។ ផ្នែកខាងក្រោមនៃតួឆ្នាំងអ៊ុតមានផ្ទៃរាបស្មើសម្រាប់ប៉ះ នឹងសម្លៀកបំពាក់។ រីឯ ពាក្យថាបន្ទប់ធ្យូង ជាកន្លែងសម្រាប់ដាក់ធ្យូងដែលឆេះ។ បន្ទប់ធ្យូង នេះជាធម្មតាមានរន្ធតូចៗ ឬសំណាញ់នៅផ្នែកខាងក្រោមសងខាង ដើម្បីឱ្យខ្យល់ចេញចូលបានល្អ ដែលជួយឱ្យធ្យូងឆេះបានយូរ និងរក្សាកម្ដៅ។ ចំណែកឯ គម្រប សម្រាប់បិទបាំងបន្ទប់ធ្យូង ដើម្បីរក្សាកម្ដៅ និងការពារកុំឲ្យធ្យូង ឬផេះធ្លាក់ចេញមកក្រៅ។ គម្របឆ្នាំងអ៊ុតខ្លះមានរន្ធសម្រាប់បញ្ចេញផ្សែងផងដែរ។ ឯដៃសម្រាប់កាន់ឆ្នាំងអ៊ុត ត្រូវបានរចនាឡើងដើម្បីការពារកម្ដៅ ដោយធ្វើពីឈើ ឬប្លាស្ទិកដែលធន់នឹងកម្ដៅ។ សម្រាប់របៀបប្រើប្រាស់ គេយកធ្យូងដុតឲ្យឆេះក្តៅក្រហម ហើយបន្ទាប់មកដាក់វាចូលទៅក្នុងបន្ទប់ធ្យូងរបស់ឆ្នាំងអ៊ុត។ បន្ទាប់ពីដាក់ធ្យូងរួច គេបិទគម្របឆ្នាំងអ៊ុតឲ្យជិត។ បន្ទាប់មកទៀត គេត្រួវរង់ចាំពីរបីនាទីដើម្បីឲ្យតួឆ្នាំងអ៊ុតឡើងកម្ដៅបានល្អ។ ហើយកម្ដៅដែលកើតចេញពីធ្យូងនឹងត្រូវបានបញ្ជូនទៅផ្នែកខាងក្រោមនៃឆ្នាំងអ៊ុត។ នៅពេលដែលឆ្នាំងអ៊ុតក្តៅល្មម គេអាចសាកល្បងដោយការប្រោះទឹកបន្តិចលើផ្ទៃដែក រួចគេអាចចាប់ផ្តើមអ៊ុតសម្លៀកបំពាក់បានហើយ។ អ្នកប្រើប្រាស់ឆ្នាំងអ៊ុតអាចបញ្ជាកម្ដៅដោយការបន្ថែម ឬកាត់បន្ថយបរិមាណធ្យូង ឬដោយការបើក និងបិទរន្ធខ្យល់ ។ ការប្រើប្រាស់ឆ្នាំងអ៊ុតធ្យូងទាមទារការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការឆេះ ឬរលាក ដោយសារតួឆ្នាំងអ៊ុតទាំងមូលមានសភាពក្តៅខ្លាំង។ ឆ្នាំងអ៊ុតដែក មានអត្ថប្រយោជន៍ជាច្រើនដែលអាចជួយដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ សម្រាប់គុណសម្បត្តិដ៏ធំមួយនៃឆ្នាំងអ៊ុតដែកនោះគឺ នៅតាមតំបន់ដែលគ្មានអគ្គិសនី ឬមានការដាច់ចរន្តអគ្គិសនីញឹកញាប់នោះ ឆ្នាំងអ៊ុតដែកនៅប្រើប្រាស់បានធម្មតា។ ម្យ៉ាងទៀត ធ្យូងជាប្រភពថាមពលដែលមានតម្លៃសមរម្យនៅតាមតំបន់ជនបទដែលជួយកាត់បន្ថយការចំណាយបានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ តួឆ្នាំងអ៊ុតធ្យូងអាចរក្សាកម្ដៅបានយូរ បន្ទាប់ពីធ្យូងត្រូវបានដាក់ចូល ដែលអនុញ្ញាតឲ្យអ៊ុតសម្លៀកបំពាក់បានច្រើនដោយមិនចាំបាច់បន្ថែមធ្យូងញឹកញាប់។ វាថែមទាំង មានភាពធន់ និងប្រើប្រាស់បានយូរឆ្នាំ ព្រោះឆ្នាំងអ៊ុតធ្យូងធ្វើពីលោហៈធាតុរឹងមាំ។ សម្រាប់មនុស្សមួយចំនួនទៀត ការប្រើប្រាស់ឆ្នាំងអ៊ុតធ្យូងគឺជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណី ដែលផ្តល់អារម្មណ៍កក់ក្ដៅ និងនឹកឃើញដល់អតីតកាល។ ទទ្ទឹមនឹងនេះ ឆ្នាំងអ៊ុតដែក ក៏មានគុណវិបត្តិមកជាមួយផងដែរ។ ដោយសារមានធ្យូងក្តៅ និងតួដែកក្តៅខ្លាំង វាមានហានិភ័យខ្ពស់នៃការឆេះសម្លៀកបំពាក់ ឬការរលាកស្បែកផងដែរ។ ការដុតធ្យូងបណ្តាលឱ្យមានផ្សែង និងផេះ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងធ្វើឲ្យបរិស្ថានកខ្វក់។ មួយវិញទៀត ឆ្នាំងអ៊ុតដែក មិនដូចឆ្នាំងអ៊ុតអគ្គិសនីដែលងាយស្រួលកំណត់កម្ដៅទេ ឆ្នាំងអ៊ុតដែកដោយប្រើធ្យូងពិបាកក្នុងការគ្រប់គ្រងកម្ដៅឱ្យបានជាក់លាក់ ដែលអាចធ្វើឱ្យសម្លៀកបំពាក់ឆេះ ឬមិនសូវរាបស្មើ។ បន្ថែមពីលើនេះទៀត ឆ្នាំងអ៊ុតដែកត្រូវការពេលក្នុងការដុតធ្យូង និងរង់ចាំឱ្យឆ្នាំងអ៊ុតឡើងកម្ដៅ។ ហើយឆ្នាំងអ៊ុតធ្យូងមានទម្ងន់ធ្ងន់ ដែលអាចធ្វើឲ្យការអ៊ុតមានការនឿយហត់ ជាពិសេសសម្រាប់សម្លៀកបំពាក់ច្រើន។ យើងសង្កេតឃើញថា បច្ចុប្បន្ន ឆ្នាំងអ៊ុតធ្យូងនៅតែត្រូវបានប្រើប្រាស់នៅកន្លែងមួយចំនួនក្នុងប្រទេសកម្ពុជា ដែលជាតំបន់ដាច់ស្រយាល ឬនៅតាមផ្ទះដែលចូលចិត្តរក្សាទម្លាប់ចាស់។ ឆ្នាំងអ៊ុតដែក ក៏ត្រូវបានគេឃើញលក់នៅក្នុងផ្សារទំនើប ឬហាងវត្ថុអនុស្សាវរីយ៍ផងដែរ ដោយសារតែភាពប្លែក និងជានិមិត្តរូបនៃវប្បធម៌។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ឆ្នាំងអ៊ុតដែកបានថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា និងការផ្គត់ផ្គង់អគ្គិសនីកាន់តែទូលំទូលាយ។